ការប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ គឺជាទំនៀមទម្លាប់ដ៏ចំណាស់មួយដែលបានចាក់ឫសយ៉ាងជ្រៅទៅក្នុងវប្បធម៌ និងជំនឿរបស់ប្រជាជនកម្ពុជា ដែលភាគច្រើនកាន់ព្រះពុទ្ធសាសនា។ ទង្វើនៃការបូជាទាំងនេះមិនត្រឹមតែជាការផ្គត់ផ្គង់តម្រូវការចាំបាច់របស់ព្រះសង្ឃប៉ុណ្ណោះទេ តែវាជាការបង្ហាញពីសេចក្តីជ្រះថ្លា និងការកសាងបុណ្យកុសលដ៏ធំធេងរបស់ពុទ្ធបរិស័ទផងដែរ។ ពិធីប្រគេនទេយ្យវត្ថុទាំងនេះ ត្រូវបានអនុវត្តជាប្រចាំថ្ងៃ ក៏ដូចជានៅក្នុងឱកាសបុណ្យទានធំៗ ដែលជាពេលវេលាដ៏សមគួរសម្រាប់ការធ្វើបុណ្យ។ នេះជាការបង្ហាញពីការយកចិត្តទុកដាក់របស់ពុទ្ធបរិស័ទចំពោះភាពគង់វង្សនៃព្រះពុទ្ធសាសនា។ ទំនៀមទម្លាប់នេះបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយនៅតែរស់រវើកក្នុងសង្គមខ្មែរបច្ចុប្បន្ន។ ការប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ វាជាផ្នែកមួយនៃអត្តសញ្ញាណជាតិដែលមិនអាចកាត់ផ្ដាច់បាន។ ការប្រគេនទេយ្យវត្ថុនេះ គឺជាកាតព្វកិច្ចមួយសម្រាប់ពុទ្ធបរិស័ទគ្រប់រូប។ ក្នុងចំណោមទេយ្យវត្ថុជាច្រើនដែលត្រូវបានប្រគេន មួយក្នុងចំណោមនោះគឺ ស្បង់ ចីវរ ដែលជាគ្រឿងស្លៀកពាក់របស់ព្រះសង្ឃ។ ការប្រគេនស្បង់ ចីវរ គឺជាបុណ្យកុសលដ៏ធំធេងមួយ ព្រោះវាជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ព្រះសង្ឃក្នុងការប្រតិបត្តិធម៌វិន័យ។ សំពត់ស្បង់ និងចីវរ ត្រូវតែមានគុណភាពល្អ និងសមស្របតាមវិន័យរបស់ព្រះពុទ្ធសាសនា។ ពុទ្ធបរិស័ទជឿថា ការប្រគេនចីវរ នឹងនាំមកនូវផលបុណ្យដ៏ច្រើនសន្ធឹកសន្ធាប់ដល់អ្នកធ្វើ។ ពួកគេមានជំនឿថា ការធ្វើបែបនេះនឹងជួយឱ្យពួកគេមានភាពប្រសើរនៅជាតិក្រោយ។ ហើយព្រះសង្ឃក៏ត្រូវការស្បង់ចីវរសម្រាប់ផ្លាស់ប្ដូរជាប្រចាំផងដែរ។ ដូចនេះការប្រគេននេះមិនត្រឹមតែជាការផ្គត់ផ្គង់សម្ភារៈប៉ុណ្ណោះទេ តែជាការបូជាដ៏ឧត្តុង្គឧត្តម។ ព្រះសង្ឃស្លៀកស្បង់ចីវរជានិមិត្តរូបនៃភាពសាមញ្ញនិងការលះបង់។ ស្បង់ចីវរក៏តំណាងឲ្យព្រះធម៌ផងដែរ ដែលព្រះសង្ឃត្រូវប្រតិបត្តិ។ ការជ្រើសរើសស្បង់ចីវរដែលមានគុណភាពល្អ គឺជាការបង្ហាញពីសទ្ធាដ៏ជ្រាលជ្រៅ។ ពុទ្ធបរិស័ទខ្លះបានដេរស្បង់ចីវរដោយខ្លួនឯងដើម្បីប្រគេនព្រះសង្ឃ។ ក្រៅពីស្បង់ ចីវរ ថ្នាំឱសថ ក៏ជាទេយ្យវត្ថុដ៏សំខាន់មួយដែលពុទ្ធបរិស័ទតែងតែប្រគេនដល់ព្រះសង្ឃផងដែរ។ ព្រះសង្ឃក៏ជាមនុស្សធម្មតាដូចយើងដែរ ដូច្នេះហើយពេលខ្លះក៏មានអាពាធ ផងដែរ។ ការប្រគេនថ្នាំ គឺជាការជួយថែរក្សាសុខភាពរបស់ព្រះសង្ឃឱ្យមានភាពរឹងមាំ ដើម្បីបន្តការសិក្សា និងប្រតិបត្តិធម៌។ ថ្នាំដែលប្រគេនរួមមាន ថ្នាំកែរោគធម្មតា ថ្នាំបំប៉នសុខភាព និងសម្ភារៈពេទ្យមួយចំនួន។ ការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ព្រះសង្ឃ គឺជាការបង្ហាញពីក្តីមេត្តាធម៌ដ៏ជ្រាលជ្រៅ។ នេះក៏ជាផ្នែកមួយនៃការថែរក្សាចំណុចស្នូលនៃព្រះពុទ្ធសាសនាផងដែរ។ វត្តអារាមជាច្រើន ក៏មានឱសថស្ថានតូចៗសម្រាប់ទុកថ្នាំពេទ្យសម្រាប់ព្រះសង្ឃផងដែរ។ ការប្រគេនថ្នាំពេទ្យ គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះព្រះសង្ឃ។ ព្រោះនៅពេលព្រះសង្ឃដែលមានសុខភាពល្អ ព្រះអង្គអាចប្រតិបត្តិធម៌បានកាន់តែប្រសើរ។ ការប្រគេនថ្នាំពេទ្យក៏ត្រូវបានលើកទឹកចិត្តសម្រាប់ពុទ្ធបរិសាទផងដែរ។ ចំណែកឯ សម្ភារៈប្រើប្រាស់ផ្សេងៗ ក៏មានសារៈសំខាន់មិនចាញ់គ្នាទេ។ ក្នុងនោះរួមមាន ស្បែកជើង ដែលជួយការពារជើងរបស់ព្រះសង្ឃនៅពេលនិមន្តបិណ្ឌបាត ឬធ្វើដំណើរទៅកន្លែងផ្សេងៗ។ ការប្រគេនស្បែកជើងបង្ហាញពីការយកចិត្តទុកដាក់ដល់សុខភាព និងការលំបាករបស់ព្រះសង្ឃ។ ក្រៅពីស្បែកជើង ក៏មានសម្ភារៈផ្សេងៗទៀតដូចជា បាត ដែលជាភាជន៍សម្រាប់ទទួលចង្ហាន់ពីពុទ្ធបរិស័ទពេលព្រះសង្ឃនិមន្តបិណ្ឌបាត។ បាតត្រូវតែស្អាត និងមានអនាម័យល្អជានិច្ច ដើម្បីធានាសុខភាពរបស់ព្រះសង្ឃ និងបង្ហាញការគោរពចំពោះព្រះធម៌វិន័យ។ ការប្រគេនសម្ភារៈទាំងនេះ គឺដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ព្រះសង្ឃ។ ព្រះសង្ឃប្រើបាតដើម្បីប្រមូលចង្ហាន់ពីពុទ្ធបរិស័ទរាល់ព្រឹក ដែលជាប្រពៃណីដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា។ បាតគឺជាសម្ភារៈដ៏សំខាន់សម្រាប់ព្រះសង្ឃ ព្រោះវាជាឧបករណ៍មូលដ្ឋានក្នុងការទ្រទ្រង់ជីវិតបព្វជិតភាព និងជាផ្នែកមួយនៃគ្រឿងបរិក្ខារចាំបាច់របស់ព្រះសង្ឃ។ ការប្រគេនបាតថ្មី គឺជាការផ្ដល់ភាពងាយស្រួលដល់ព្រះសង្ឃ។ លើសពីនេះ ក៏នៅមានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងទៀតដូចជា សាប៊ូ ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ កន្សែង កាហ្វេ តែ ទឹកដោះគោ និងសម្ភារៈផ្សេងទៀតផងដែរ។ របស់របរទាំងនេះមានសារៈសំខាន់ណាស់សម្រាប់អនាម័យ និងការរស់នៅប្រកបដោយផាសុកភាពរបស់ព្រះសង្ឃ។ ការប្រគេនរបស់របរទាំងនេះបង្ហាញពីការគិតគូរយ៉ាងល្អិតល្អន់របស់ពុទ្ធបរិស័ទដល់ព្រះសង្ឃ។ វត្តអារាមក៏ទទួលនូវសម្ភារៈដូចជាប៊ិច សៀវភៅ និងក្រដាស ដើម្បីទ្រទ្រង់ការសិក្សារបស់ព្រះសង្ឃផងដែរ។ ការប្រគេនអគ្គិសនី និងទឹកស្អាត គឺមានសារៈសំខាន់ណាស់សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ព្រះសង្ឃ ព្រោះវាផ្ដល់នូវពន្លឺ ភាពត្រជាក់ ទឹកសម្រាប់បរិភោគ ងូតទឹក និងអនាម័យ ដែលចាំបាច់សម្រាប់សុខភាព។ ឧបករណ៍ប្រើប្រាស់ទំនើបមួយចំនួន ដូចជាកង្ហារ ក៏ត្រូវបានប្រគេនដល់ព្រះសង្ឃផងដែរ។ ការប្រគេនទឹកដោះគោ ឬភេសជ្ជៈប៉ូវកម្លាំង ក៏ជាទង្វើដ៏ល្អផូរផង់ផងដែរ។ ទាំងអស់នេះសុទ្ធតែជាតម្រូវការប្រចាំថ្ងៃរបស់ព្រះសង្ឃ។ ការប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ គឺជាការអនុវត្តនូវ ទានបារមី ដែលជាមូលដ្ឋានគ្រឹះមួយក្នុងចំណោមបារមីទាំងដប់របស់ព្រះពុទ្ធសាសនា។ ពុទ្ធបរិស័ទជឿថា ការធ្វើទានដោយចិត្តបរិសុទ្ធ នឹងនាំមកនូវផលបុណ្យដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអាចជួយឱ្យពួកគេរួចផុតពីទុក្ខសោក និងឈានទៅដល់សុខគតិភព។ វាមិនមែនត្រឹមតែជាការផ្ដល់ឱ្យតាមរូបភាពប៉ុណ្ណោះទេ តែជាការបូជានូវសទ្ធាជ្រះថ្លាដ៏មុតមាំ។ រាល់ការបរិច្ចាគទានតិចក្តី ច្រើនក្តី គឺជាការបណ្ដុះនូវគ្រាប់ពូជនៃសេចក្ដីល្អនៅក្នុងចិត្ត។ នេះជាមធ្យោបាយមួយក្នុងការសាងបុណ្យកុសលសម្រាប់ជាតិខាងមុខ។ ហើយការធ្វើបុណ្យបានជួយលើកកម្ពស់សីលធម៌ និងគុណធម៌ក្នុងសង្គម។ ផលបុណ្យដែលបានពីការធ្វើទាន នឹងតាមថែរក្សាអ្នកធ្វើជានិច្ច។ ការធ្វើទាន គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការបន្សាបនូវសេចក្តីកំណាញ់ក្នុងចិត្តមនុស្ស ដោយជួយឲ្យយើងលះបង់នូវការជាប់ជំពាក់នឹងទ្រព្យសម្បត្តិ និងបណ្ដុះនូវចិត្តសប្បុរសធម៌។ លើសពីនេះទៅទៀត ការប្រគេនទេយ្យវត្ថុ ក៏ជាការរួមចំណែកដ៏សំខាន់ក្នុងការ ថែរក្សា និងទ្រទ្រង់ព្រះពុទ្ធសាសនា ឱ្យបានគង់វង្សស្ថិតស្ថេរ។ ព្រះសង្ឃគឺជាអ្នកថែរក្សានូវព្រះធម៌វិន័យ និងជាអ្នកបន្តសាសនាឲ្យគង់វង្ស។ ប្រសិនបើគ្មានការឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទទេ នោះការប្រតិបត្តិធម៌របស់ព្រះសង្ឃនឹងជួបការលំបាកជាច្រើន។ វត្តអារាមនឹងខ្វះខាតធនធានដើម្បីដំណើរការ និងអភិវឌ្ឍន៍ផងដែរ។ នេះគឺជាការទទួលខុសត្រូវរួមគ្នារវាងព្រះសង្ឃ និងពុទ្ធបរិស័ទ។ វត្តអារាមជាច្រើនបានក្លាយជាមជ្ឈមណ្ឌលអប់រំ និងវប្បធម៌។ ព្រះសង្ឃជាអ្នកដឹកនាំផ្លូវចិត្តដ៏សំខាន់របស់សហគមន៍ ដោយសារតែពួកគាត់បានផ្ដល់នូវការណែនាំផ្នែកសាសនា និងសីលធម៌ បង្រៀនព្រះធម៌វិន័យ និងជាទីពឹងផ្លូវចិត្តសម្រាប់ពុទ្ធបរិស័ទទាំងអស់។ ការទ្រទ្រង់ព្រះសង្ឃ គឺជាការទ្រទ្រង់ព្រះធម៌យ៉ាងពិតប្រាកដ ព្រោះព្រះសង្ឃជាអ្នកប្រតិបត្តិ និងផ្សព្វផ្សាយព្រះធម៌វិន័យ។ ការប្រគេនទេយ្យវត្ថុ គឺជាទង្វើមួយដែលបានបណ្ដុះនូវ គុណធម៌ និងសីលធម៌ ក្នុងសង្គម។ ការប្រគេនទេយ្យវត្ថុ បានរំលឹកដល់មនុស្សគ្រប់រូបអំពីសារៈសំខាន់នៃការចែករំលែក ការធ្វើបុណ្យ ការបូជា និងការជួយគ្នាទៅវិញទៅមក។ មនុស្សជំនាន់ក្រោយបានរៀនសូត្រពីគំរូដ៏ល្អទាំងអស់នេះ។ នេះគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបន្តថែរក្សាសេចក្តីល្អ។ ហើយពិធីបុណ្យនានាបានក្លាយជាវេទិកាមួយសម្រាប់បង្ហាញពីទឹកចិត្តសប្បុរសធម៌។ ការធ្វើទាន គឺជាទង្វើដ៏ថ្លៃថ្លាដែលនាំមកនូវសេចក្តីសុខក្នុងចិត្តយ៉ាងពិតប្រាកដ ព្រោះនៅពេលដែលយើងលះបង់ដោយចិត្តសប្បុរស យើងនឹងមានអារម្មណ៍ធូរស្រាល និងបានបណ្ដុះនូវមេត្តាធម៌។ សេចក្តីសប្បុរសរបស់យើងនឹងបង្កើតនូវសង្គមមួយដ៏ល្អប្រសើរ។ វាមិនមែនត្រឹមតែជាការផ្ដល់ឱ្យប៉ុណ្ណោះទេ តែជាការផ្ដល់នូវក្តីសង្ឃឹមផងដែរ។ សរុបមក ការប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ គឺជាទង្វើដ៏ជ្រាលជ្រៅដែលបង្ហាញពីសទ្ធាជ្រះថ្លា។ ការបូជា និងការប្តេជ្ញាចិត្តរបស់ប្រជាជនខ្មែរក្នុងការថែរក្សា និងទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានគង់វង្សស្ថិតស្ថេរជារៀងរហូតតទៅ។ វាជាទង្វើមួយដែលឆ្លុះបញ្ចាំងពីគុណតម្លៃដ៏ខ្ពង់ខ្ពស់នៃសេចក្តីសប្បុរសធម៌ និងការរួមចំណែកដល់សង្គមជាតិទាំងមូល។ តាមរយៈការប្រគេនទេយ្យវត្ថុ ពុទ្ធបរិស័ទបានកសាងនូវស្ពានបុណ្យដ៏មហិមា ដែលនឹងនាំមកនូវសេចក្តីសុខសន្តិភាពដល់ខ្លួនឯង និងសង្គមជាតិ។ ទំនៀមទម្លាប់នេះនឹងបន្តរីកចម្រើនទៅមុខទៀត ព្រោះវាបានចាក់ឫសយ៉ាងជ្រៅនៅក្នុងបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប។